វិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាកំពុងតែបង្ហាញពីសក្តានុពលដ៏ខ្លាំងក្លាក្នុងការបង្កើតការងារជូនដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ សណ្ឋាគារលំដាប់ផ្កាយប្រាំជាច្រើនកំពុងត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់នៅតាមបណ្តាខេត្តទេសចរណ៍សំខាន់ៗ។ តម្រូវការបុគ្គលិកផ្នែកទទួលភ្ញៀវដែលមានសមត្ថភាពនិយាយភាសាបរទេសស្ទាត់ជំនាញកំពុងមានការកើនឡើងខ្ពស់។ ការគ្រប់គ្រងសណ្ឋាគារតម្រូវឱ្យមានអ្នកជំនាញដែលមានបទពិសោធន៍យូរឆ្នាំ ដើម្បីធានាបាននូវគុណភាពសេវាកម្មល្អឥតខ្ចោះ។ ផ្ទះសំណាក់បែបគ្រួសារបានក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរដែលចង់សន្សំសំចៃថវិកាពេលដើរកម្សាន្ត។ រីសតតាមបណ្តោយឆ្នេរសមុទ្រកំពុងត្រូវការបុគ្គលិកផ្នែករៀបចំកម្មវិធីកម្សាន្ត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ផ្នែកសេវាកម្មបន្ទប់ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវផាសុកភាព និងការពេញចិត្តដល់ភ្ញៀវដែលមកស្នាក់នៅ។ ការវិនិយោគលើវិស័យស្នាក់នៅបានបង្កើតឱកាសការងារយ៉ាងច្រើនដល់យុវជនដែលទើបតែបញ្ចប់ការសិក្សាថ្មីៗ។ បុគ្គលិកផ្នែកទទួលភ្ញៀវត្រូវមានភាពរួសរាយរាក់ទាក់ និងមានអាកប្បកិរិយាល្អដើម្បីធ្វើឱ្យភ្ញៀវមានអារម្មណ៍កក់ក្តៅ។ សេវាកម្មបដិសណ្ឋារកិច្ចនៅក្នុងប្រទេសកម្ពុជាត្រូវបានគេទទួលស្គាល់ថា មានភាពលេចធ្លោនៅក្នុងតំបន់អាស៊ានទាំងមូល។ ការរៀបចំកម្មវិធីសន្និសីទ និងសិក្ខាសាលានៅក្នុងសណ្ឋាគារបង្កើតឱ្យមានតម្រូវការផ្នែកបច្ចេកទេស និងការរៀបចំកម្មវិធី។ ការជ្រើសរើសបុគ្គលិកផ្នែកសន្តិសុខ និងសុវត្ថិភាពក្នុងសណ្ឋាគារក៏ជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងវិស័យនេះ។ សណ្ឋាគារក្នុងតំបន់សៀមរាបនៅតែបន្តជ្រើសរើសបុគ្គលិកបន្ថែម ដើម្បីត្រៀមលក្ខណៈទទួលភ្ញៀវក្នុងរដូវកាលកំសាន្ត។ ការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចជួយបង្កើនសមត្ថភាពបុគ្គលិកឱ្យស្របតាមស្តង់ដារអន្តរជាតិដែលមានការប្រកួតប្រជែង។ ភ្ញៀវទេសចរតែងតែស្វែងរកកន្លែងស្នាក់នៅដែលមានសេវាកម្មល្អ និងមានបរិស្ថានស្អាតបាតសក្តិសមនឹងតម្លៃទឹកប្រាក់។ ការរីកចម្រើននៃវិស័យស្នាក់នៅបានជំរុញឱ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញតំបន់ទេសចរណ៍នានា។ ផ្នែករដ្ឋបាលនៅក្នុងសណ្ឋាគារធំៗត្រូវការអ្នកជំនាញដែលចេះគ្រប់គ្រងទិន្នន័យ និងប្រតិបត្តិការទូទៅបានយ៉ាងល្អ។ ការរៀបចំសួនច្បារ និងបរិវេណសណ្ឋាគារឱ្យមានភាពស្រស់ស្អាតបង្កើតឱកាសការងារដល់អ្នកជំនាញផ្នែកកសិកម្ម និងសួន។ សេវាកម្មស្ប៉ានិងម៉ាស្សានៅក្នុងសណ្ឋាគារលំដាប់ខ្ពស់កំពុងមានតម្រូវការបុគ្គលិកដែលមានជំនាញច្បាស់លាស់និងមានវិជ្ជាជីវៈ។ ការស្នាក់នៅតាមសហគមន៍ផ្តល់នូវបទពិសោធន៍ថ្មីប្លែកដល់ភ្ញៀវ និងបង្កើតប្រាក់ចំណូលដោយផ្ទាល់ដល់អ្នកភូមិ។ ប្រព័ន្ធគ្រប់គ្រងការកក់បន្ទប់តាមអនឡាញតម្រូវឱ្យមានបុគ្គលិកផ្នែកបច្ចេកវិទ្យា ដើម្បីសម្របសម្រួលកិច្ចការទាំងនេះ។ ការផ្តល់សេវាកម្មបោកអ៊ុត និងសម្អាតសម្លៀកបំពាក់ជូនភ្ញៀវ គឺជាចំណូលបន្ថែមមួយផ្នែកទៀតសម្រាប់អាជីវកម្មស្នាក់នៅ។ អ្នកគ្រប់គ្រងកម្រិតខ្ពស់នៅក្នុងវិស័យបដិសណ្ឋារកិច្ចត្រូវមានចក្ខុវិស័យវែងឆ្ងាយក្នុងការដឹកនាំស្ថាប័នឱ្យទទួលបានជោគជ័យ។ ការច្នៃប្រឌិតក្នុងការតុបតែងបន្ទប់ស្នាក់នៅឱ្យមានលក្ខណៈខ្មែរបង្កើតនូវចំណាប់អារម្មណ៍ប្លែកភ្នែកដល់ភ្ញៀវបរទេស។ បុគ្គលិកផ្នែកព័ត៌មានទេសចរណ៍នៅក្នុងសណ្ឋាគារជួយណែនាំភ្ញៀវឱ្យស្គាល់ពីតំបន់កម្សាន្តល្បីៗនៅក្នុងប្រទេស។ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការត្រួតពិនិត្យការចូលនិងត្រួតពិនិត្យការចេញ ជួយបង្កើនប្រសិទ្ធភាពការងារនិងកាត់បន្ថយពេលវេលារង់ចាំ។ ម្ចាស់សណ្ឋាគារក្នុងស្រុកកំពុងព្យាយាមពង្រឹងសមត្ថភាពបុគ្គលិករបស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយម៉ាកយីហោល្បីៗ។ ការយល់ដឹងពីវប្បធម៌ចម្រុះរបស់ភ្ញៀវមកពីបណ្តាប្រទេសផ្សេងៗគ្នាជាចំណុចសំខាន់សម្រាប់បុគ្គលិកបដិសណ្ឋារកិច្ច។ សេវាកម្មដឹកជញ្ជូនភ្ញៀវពីព្រលានយន្តហោះមកកាន់កន្លែងស្នាក់នៅ គឺជាផ្នែកមួយដែលសណ្ឋាគារយកចិត្តទុកដាក់បំផុត។ ការធ្វើការក្នុងវិស័យស្នាក់នៅផ្តល់ឱកាសឱ្យបុគ្គលិកបានស្គាល់មនុស្សច្រើន និងពង្រីកបណ្តាញទំនាក់ទំនងសង្គម។ ភាពជោគជ័យនៃវិស័យស្នាក់នៅពឹងផ្អែកទាំងស្រុងលើការផ្តល់នូវបទពិសោធន៍ដ៏ល្អបំផុតដែលមិនអាចបំភ្លេចបានដល់ភ្ញៀវ។ ភោជនីយដ្ឋានល្បីៗនៅក្នុងទីក្រុងភ្នំពេញកំពុងត្រូវការមេចុងភៅដែលមានសមត្ថភាពចម្អិនម្ហូបខ្មែរនិងម្ហូបអឺរ៉ុប។ ការកើនឡើងនៃហាងកាហ្វេទំនើបៗបានបង្កើតឱកាសការងារយ៉ាងច្រើនសម្រាប់យុវជនដែលចូលចិត្តជំនាញឆុងកាហ្វេ។ អ្នកជំនាញផ្នែកអនាម័យចំណីអាហារមានតួនាទីយ៉ាងសំខាន់ក្នុងការធានាសុវត្ថិភាពដល់អ្នកបរិភោគគ្រប់រូប។ សេវាកម្មម្ហូបអាហារតាមដងផ្លូវត្រូវបានរៀបចំឱ្យមានសណ្តាប់ធ្នាប់ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យសាកល្បងរសជាតិថ្មីៗ។ ហាងអាហារបែបបន្លែសុខភាពកំពុងមានប្រជាប្រិយភាពខ្លាំងដែលតម្រូវឱ្យមានបុគ្គលិកយល់ដឹងពីអាហារូបត្ថម្ភ។ ការបម្រើភេសជ្ជៈនិងស្រាក្រឡុកនៅក្នុងបារលំដាប់ខ្ពស់ត្រូវការអ្នកឆុងដែលមានគំនិតច្នៃប្រឌិតនិងភាពប៉ិនប្រសប់។ មេចុងភៅជំនាញខាងបង្អែមនិងនំបុ័ងកំពុងមានតម្រូវការខ្ពស់នៅក្នុងទីផ្សារការងារក្នុងវិស័យទេសចរណ៍បច្ចុប្បន្ន។ ការរៀបចំតុអាហារឱ្យមានសោភ័ណភាពស្រស់ស្អាតជួយលើកកម្ពស់មុខមាត់ភោជនីយដ្ឋាននិងទាក់ទាញឱ្យភ្ញៀវត្រឡប់មកវិញ។ អ្នកគ្រប់គ្រងភោជនីយដ្ឋានត្រូវមានជំនាញក្នុងការចាត់ចែងបុគ្គលិកនិងត្រួតពិនិត្យស្តុកទំនិញឱ្យមានប្រសិទ្ធភាព។ សេវាកម្មចែកចាយម្ហូបអាហារដល់កន្លែងស្នាក់នៅបានក្លាយជាផ្នែកមួយដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សបំផុត។ ការជ្រើសរើសគ្រឿងផ្សំស្រស់ៗពីកសិករក្នុងស្រុកជួយឱ្យរសជាតិម្ហូបកាន់តែឆ្ងាញ់ និងជួយដល់សេដ្ឋកិច្ចសហគមន៍។ បុគ្គលិកបម្រើសេវាកម្មតាមតុត្រូវមានភាពរហ័សរហួន និងចេះស្វែងយល់ពីតម្រូវការរបស់ភ្ញៀវបានទាន់ពេលវេលា។ ការរៀបចំកម្មវិធីជប់លៀងនិងអាហារពេលល្ងាចតាមលក្ខណៈឯកជនបង្កើតឱកាសការងារដល់អ្នករៀបចំកម្មវិធីអាហារ។ ជំនាញក្នុងការតុបតែងម្ហូបអាហារលើចានឱ្យមានភាពទាក់ទាញជួយបង្កើនតម្លៃដល់មុខម្ហូបនិងការពេញចិត្តពីភ្ញៀវ។ ហាងអាហារដែលទទួលបានវិញ្ញាបនបត្រស្តង់ដារអនាម័យខ្ពស់តែងតែទទួលបានការទុកចិត្តពីភ្ញៀវទេសចរបរទេស។ ការយល់ដឹងពីការអាឡែស៊ីចំណីអាហាររបស់ភ្ញៀវជាចំណុចសំខាន់ដែលបុគ្គលិកផ្នែកអាហារត្រូវតែយកចិត្តទុកដាក់។ ភោជនីយដ្ឋានបែបខ្មែរដើមបានទាក់ទាញភ្ញៀវឱ្យចង់ស្វែងយល់ពីប្រពៃណី និងវប្បធម៌តាមរយៈរសជាតិអាហារ។ ការបណ្តុះបណ្តាលបុគ្គលិកផ្នែកបម្រើភេសជ្ជៈឱ្យយល់ពីប្រភេទស្រាផ្សេងៗជួយឱ្យការលក់មានភាពប្រសើរឡើង។ ការរៀបចំផ្ទះបាយឱ្យមានរបៀបរៀបរយនិងស្អាតជានិច្ច ជួយឱ្យដំណើរការចម្អិនម្ហូបប្រកបដោយភាពរលូន។ តម្រូវការអ្នកជំនាញផ្នែកទីផ្សារសម្រាប់ភោជនីយដ្ឋានមានការកើនឡើង ដើម្បីផ្សព្វផ្សាយមុខម្ហូបថ្មីៗដល់អតិថិជន។ ការរៀនសូត្រពីបច្ចេកទេសចម្អិនម្ហូបទំនើបៗជួយឱ្យមេចុងភៅអាចអភិវឌ្ឍខ្លួនបានកាន់តែលឿនក្នុងអាជីពនេះ។ ភ្ញៀវទេសចរភាគច្រើនចូលចិត្តសាកល្បងម្ហូបក្នុងតំបន់ដែលពួកគេបានទៅដល់ ដើម្បីទទួលបានបទពិសោធន៍ពិតប្រាកដ។ ការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រក្នុងការបញ្ជាទិញម្ហូបជួយកាត់បន្ថយកំហុសឆ្គងនិងធ្វើឱ្យសេវាកម្មកាន់តែរហ័ស។ បុគ្គលិកផ្នែកលាងចាននិងសម្អាតផ្ទះបាយក៏ជាផ្នែកមួយដ៏សំខាន់ដែលមិនអាចខ្វះបានក្នុងការប្រតិបត្តិការ។ ការច្នៃប្រឌិតភេសជ្ជៈថ្មីៗដែលមានរសជាតិប្លែកពីគេជួយឱ្យហាងកាហ្វេមានភាពលេចធ្លោជាងគូប្រកួតប្រជែង។ ការរៀបចំអាហារប៊ូហ្វេសម្រាប់ភ្ញៀវក្នុងចំនួនច្រើនតម្រូវឱ្យមានការសហការគ្នាយ៉ាងល្អរវាងក្រុមការងារទាំងអស់។ ម្ចាស់អាជីវកម្មអាហារគួរតែវិនិយោគលើការបណ្តុះបណ្តាលបុគ្គលិកជាប្រចាំ ដើម្បីរក្សាគុណភាពសេវាកម្មឱ្យនៅថេរ។ ការផ្តល់នូវបរិយាកាសរីករាយនិងតន្ត្រីកំដរក្នុងពេលទទួលទានអាហារ ជួយឱ្យភ្ញៀវមានអារម្មណ៍ធូរស្រាល។ ជំនាញផ្នែកទំនាក់ទំនងនិងការដោះស្រាយបញ្ហាចំពោះមុខ ជាគុណសម្បត្តិដែលបុគ្គលិកផ្នែកអាហារត្រូវមាន។ វិស័យម្ហូបអាហារនៅតែកាន់កាប់ចំណែកទីផ្សារធំមួយក្នុងចំណោមឱកាសការងារដែលពាក់ព័ន្ធនឹងទេសចរណ៍។ ការការពារបរិស្ថាននិងការអភិរក្សធនធានធម្មជាតិបានក្លាយជាប្រធានបទដ៏សំខាន់សម្រាប់ទេសចរណ៍សម័យថ្មី។ មគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍ដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំភ្ញៀវទៅទស្សនាសម្រស់ធម្មជាតិនៅតាមជនបទ។ គម្រោងអេកូទេសចរណ៍ជាច្រើនកំពុងត្រូវបានបង្កើតឡើង ដើម្បីផ្តល់ការងារដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ដាច់ស្រយាល។ ការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកនៅតាមរមណីយដ្ឋានធម្មជាតិជួយរក្សាបាននូវសោភ័ណភាពនិងតុល្យភាពបរិស្ថាន។ អ្នកជំនាញផ្នែកអភិរក្សសត្វព្រៃនិងព្រៃឈើកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍ ដើម្បីបង្កើតទេសចរណ៍ប្រកបដោយចីរភាព។ ការដើរកម្សាន្តបែបផ្សងព្រេងក្នុងព្រៃជ្រៅកំពុងទាក់ទាញយុវជនឱ្យចាប់អារម្មណ៍កាន់តែខ្លាំងលើទេសចរណ៍ធម្មជាតិ។ ការបណ្តុះបណ្តាលប្រជាសហគមន៍ឱ្យចេះរៀបចំកន្លែងស្នាក់នៅបែបធម្មជាតិជួយបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។ អ្នកគ្រប់គ្រងគម្រោងអេកូទេសចរណ៍ត្រូវមានចំណេះដឹងផ្នែកបរិស្ថាន និងសមត្ថភាពក្នុងការគ្រប់គ្រងធនធានសហគមន៍។ ការបង្កើតសកម្មភាពដាំដើមឈើនិងការលែងសត្វចូលក្នុងធម្មជាតិជាផ្នែកមួយនៃកម្មវិធីទេសចរណ៍បៃតង។ មគ្គុទ្ទេសក៍ទេសចរណ៍ត្រូវមានចំណេះដឹងទូលំទូលាយអំពីប្រវត្តិសាស្ត្រ និងប្រភេទរុក្ខជាតិដែលមាននៅក្នុងតំបន់។ ការអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិដោយមិនប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីជាគោលការណ៍ចម្បងនៃទេសចរណ៍ដែលមានចីរភាព។ ភ្ញៀវទេសចរបរទេសកាន់តែច្រើនឡើងកំពុងស្វែងរកបទពិសោធន៍រស់នៅជាមួយធម្មជាតិពិតៗ និងភាពស្ងប់ស្ងាត់។ ការប្រើប្រាស់ថាមពលកកើតឡើងវិញនៅក្នុងតំបន់រីសតធម្មជាតិជួយកាត់បន្ថយការចំណាយ និងការពារបរិស្ថាន។ ការរៀបចំផ្លូវដើរសម្រាប់ភ្ញៀវទេសចរក្នុងព្រៃឱ្យមានសុវត្ថិភាព និងមិនបំផ្លាញធម្មជាតិជាកិច្ចការដ៏សំខាន់។ យុទ្ធនាការសម្អាតបរិស្ថាននៅតាមដងទន្លេ និងសមុទ្រជួយឱ្យតំបន់ទេសចរណ៍មានភាពទាក់ទាញជានិច្ច។ ការលើកកម្ពស់ផលិតផលសហគមន៍តាមរយៈទេសចរណ៍ជួយឱ្យប្រជាជនមានមុខរបរច្បាស់លាស់និងជីវភាពធូរធារ។ អ្នកឯកទេសខាងការរចនាម៉ូដសំណង់ដែលមិនប៉ះពាល់ដល់បរិស្ថានកំពុងមានតម្រូវការក្នុងគម្រោងអេកូទេសចរណ៍។ ការយល់ដឹងពីសារៈសំខាន់នៃជីវចម្រុះជួយឱ្យមគ្គុទ្ទេសក៍អាចពន្យល់ភ្ញៀវឱ្យកាន់តែយល់ច្បាស់ពីតម្លៃនៃធម្មជាតិ។ ការរៀបចំកម្មវិធីមើលសត្វស្លាប និងសត្វព្រៃកម្រៗបង្កើតជាផលិតផលទេសចរណ៍ដ៏មានតម្លៃសម្រាប់កម្ពុជា។ ការបណ្តុះបណ្តាលភាសាបរទេសដល់មគ្គុទ្ទេសក៍សហគមន៍ជួយឱ្យពួកគេអាចទាក់ទងជាមួយភ្ញៀវបានកាន់តែល្អ។ ការប្រើប្រាស់សម្ភារៈដែលងាយរលាយក្នុងដីសម្រាប់បម្រើភ្ញៀវជាគំរូដ៏ល្អនៃការធ្វើអាជីវកម្មបែបបៃតង។ ទេសចរណ៍ជនបទផ្តល់ឱកាសឱ្យភ្ញៀវបានស្វែងយល់ពីរបៀបរស់នៅ និងកសិកម្មរបស់ប្រជាពលរដ្ឋខ្មែរពិតៗ។ ការការពារតំបន់ទឹកដីសើមនិងព្រៃលិចទឹក ជួយរក្សាបាននូវប្រភពចំណីអាហារនិងសក្តានុពលទេសចរណ៍។ ការរៀបចំទស្សនកិច្ចតាមទូកដើម្បីមើលថ្ងៃលិចនៅតាមដងទន្លេជាសកម្មភាពដែលភ្ញៀវនិយមបំផុត។ អ្នកស្ម័គ្រចិត្តផ្នែកបរិស្ថានដើរតួនាទីយ៉ាងសកម្មក្នុងការអប់រំភ្ញៀវទេសចរឱ្យចូលរួមថែរក្សាអនាម័យ។ ការសាងសង់ស្ពានឈើនិងកន្លែងសម្រាកកម្សាន្តដែលប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកមើលទៅមានសោភ័ណភាពក្នុងការទាក់ទាញ។ ការលើកទឹកចិត្តឱ្យមានការជិះកង់កម្សាន្តជំនួសឱ្យការប្រើម៉ូតូជួយកាត់បន្ថយការបំពុលខ្យល់អាកាស។ ការបង្កើតតំបន់ការពារទេសចរណ៍ជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងការបរបាញ់សត្វដោយខុសច្បាប់។ ការសិក្សាស្រាវជ្រាវពីផលប៉ះពាល់នៃទេសចរណ៍លើបរិស្ថាន ជួយឱ្យយើងអាចរៀបចំផែនការគ្រប់គ្រងបានល្អ។ ការសហការរវាងរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលជួយជម្រុញឱ្យវិស័យអេកូទេសចរណ៍មានការរីកចម្រើន។ ការផ្សព្វផ្សាយពីសម្រស់ធម្មជាតិរបស់កម្ពុជាទៅកាន់ពិភពលោកជួយទាក់ទាញភ្ញៀវដែលស្រឡាញ់បរិស្ថាន។ ការបណ្តុះបណ្តាលជំនាញសង្គ្រោះបឋមដល់បុគ្គលិកនៅតាមតំបន់ភ្នំជាការចាំបាច់បំផុតដើម្បីធានាសុវត្ថិភាព។ ការប្រើប្រាស់ធនធានទឹកឱ្យមានប្រសិទ្ធភាពក្នុងតំបន់ទេសចរណ៍ជួយសន្សំសំចៃ និងរក្សាប្រភពទឹកក្រោមដី។ ការរៀបចំកម្មវិធីបោះតង់ក្នុងព្រៃតម្រូវឱ្យមានការត្រួតពិនិត្យ និងការគ្រប់គ្រងឱ្យបានហ្មត់ចត់បំផុត។ ទេសចរណ៍ធម្មជាតិមិនត្រឹមតែផ្តល់ការងារទេតែថែមទាំងជួយឱ្យយើងស្រឡាញ់មាតុភូមិខ្លួនឯងកាន់តែខ្លាំង។ ក្រុមហ៊ុនទេសចរណ៍កំពុងស្វែងរកអ្នកជំនាញផ្នែកទីផ្សារឌីជីថល ដើម្បីផ្សព្វផ្សាយកញ្ចប់ទស្សនកិច្ចតាមអនឡាញ។ ការប្រើប្រាស់បណ្តាញសង្គមដូចជាហ្វេសប៊ុកនិងអុីនស្តាក្រាមជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការទាក់ទាញភ្ញៀវ។ អ្នករៀបចំកញ្ចប់ទស្សនកិច្ចត្រូវមានភាពច្នៃប្រឌិតក្នុងការបង្កើតកម្មវិធីដើរកម្សាន្តដែលប្លែកនិងគួរឱ្យចាប់អារម្មណ៍។ ការគ្រប់គ្រងទំនាក់ទំនងអតិថិជនជួយឱ្យក្រុមហ៊ុនអាចរក្សាបាននូវភាពស្មោះត្រង់និងការប្រើប្រាស់សេវាកម្មម្តងទៀត។ អ្នកឯកទេសខាងការលក់ត្រូវមានសមត្ថភាពក្នុងការបញ្ចុះបញ្ចូល និងពន្យល់ពីអត្ថប្រយោជន៍នៃសេវាកម្មរបស់ខ្លួន។ ការផលិតវីដេអូខ្លីៗបង្ហាញពីតំបន់ទេសចរណ៍ស្អាតៗក្នុងស្រុក ជួយជម្រុញឱ្យមានការដើរកម្សាន្តកាន់តែច្រើន។ អ្នកគ្រប់គ្រងគេហទំព័រទេសចរណ៍ត្រូវធានាថា ព័ត៌មាននិងតម្លៃសេវាកម្មត្រូវបានធ្វើបច្ចុប្បន្នភាពជានិច្ច។ ការវិភាគទិន្នន័យអតិថិជនជួយឱ្យក្រុមហ៊ុនយល់ដឹងពីនិន្នាការ និងតម្រូវការរបស់ភ្ញៀវក្នុងសម័យកាលបច្ចុប្បន្ន។ ការសហការជាមួយអ្នកមានឥទ្ធិពលក្នុងបណ្តាញសង្គមជួយឱ្យការផ្សព្វផ្សាយកាន់តែមានប្រសិទ្ធភាពនិងឆាប់រហ័ស។ អ្នកជំនាញខាងការសរសេរអត្ថបទផ្សព្វផ្សាយត្រូវប្រើពាក្យពេចន៍ដែលទាក់ទាញនិងមានអត្ថន័យជ្រាលជ្រៅ។ ការចូលរួមក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិផ្តល់ឱកាសក្នុងការស្វែងរកដៃគូសហការពីគ្រប់បណ្តាប្រទេស។ ការរៀបចំប្រព័ន្ធកក់សំបុត្រនិងកញ្ចប់ទស្សនកិច្ចឱ្យមានភាពងាយស្រួលជួយបង្កើនចំនួនអតិថិជនបានយ៉ាងលឿន។ អ្នកជំនាញផ្នែកទីផ្សារត្រូវសិក្សាពីគូប្រជែងដើម្បីបង្កើតយុទ្ធសាស្ត្រលក់ឱ្យមានភាពលេចធ្លោនិងមានភាពចំណេញ។ ការផ្តល់ជូននូវកម្មវិធីបញ្ចុះតម្លៃនិងរង្វាន់ផ្សេងៗ ជួយលើកទឹកចិត្តភ្ញៀវឱ្យសម្រេចចិត្តទិញសេវាកម្មបានភ្លាមៗ។ ការបណ្តុះបណ្តាលបុគ្គលិកផ្នែកលក់ឱ្យយល់ច្បាស់ពីផលិតផលទេសចរណ៍ជាចំណុចគន្លឹះនៃភាពជោគជ័យ។ ការបង្កើតកម្មវិធីទូរស័ព្ទដៃសម្រាប់វិស័យទេសចរណ៍ជួយឱ្យភ្ញៀវអាចស្វែងរកព័ត៌មានបានគ្រប់ពេលវេលា។ អ្នកគ្រប់គ្រងម៉ាកយីហោត្រូវធានាថា រូបភាពនិងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនត្រូវបានរក្សាបានយ៉ាងល្អបំផុត។ ការឆ្លើយតបទៅកាន់មតិយោបល់របស់ភ្ញៀវតាមអនឡាញបង្ហាញពីការយកចិត្តទុកដាក់និងវិជ្ជាជីវៈរបស់ក្រុមហ៊ុន។ អ្នកឯកទេសខាងការផ្សព្វផ្សាយត្រូវយល់ដឹងពីវប្បធម៌ និងភាសារបស់ទីផ្សារគោលដៅដែលខ្លួនចង់ទាក់ទាញ។ ការរៀបចំកញ្ចប់ទេសចរណ៍ពិសេសសម្រាប់គ្រួសារ និងគូស្នេហ៍ថ្មីថ្មោងជួយបង្កើនជម្រើសដល់អតិថិជន។ ការប្រើប្រាស់រូបភាពដែលមានគុណភាពខ្ពស់និងស្អាត ជួយឱ្យការផ្សព្វផ្សាយមានភាពទាក់ទាញកាន់តែខ្លាំង។ អ្នកគ្រប់គ្រងផ្នែកលក់ត្រូវតាមដានលទ្ធផលការងារប្រចាំខែ ដើម្បីកែសម្រួលផែនការឱ្យស្របតាមគោលដៅ។ ការបង្កើតបណ្តាញទំនាក់ទំនងជាមួយភ្នាក់ងារទេសចរណ៍ក្រៅប្រទេសជួយនាំភ្ញៀវមកកម្ពុជាបានកាន់តែច្រើន។ ការផ្តល់សេវាកម្មពិគ្រោះយោបល់ទេសចរណ៍ដោយឥតគិតថ្លៃ ជួយឱ្យភ្ញៀវមានភាពកក់ក្តៅនិងទុកចិត្តលើក្រុមហ៊ុន។ អ្នកជំនាញផ្នែកសេវាកម្មអតិថិជនត្រូវមានភាពអត់ធ្មត់ និងសមត្ថភាពដោះស្រាយបណ្តឹងតវ៉ាបានយ៉ាងល្អ។ ការរៀបចំកម្មវិធីទេសចរណ៍សម្រាប់ក្រុមហ៊ុនធំៗ ជួយបង្កើតចំណូលបានច្រើនក្នុងពេលតែមួយដល់ភ្នាក់ងារ។ ការយល់ដឹងពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជួយឱ្យការធ្វើទីផ្សារឌីជីថលកាន់តែមានភាពឆ្លាតវៃនិងចំគោលដៅ។ អ្នករៀបចំកម្មវិធីកម្សាន្តត្រូវមានទំនាក់ទំនងល្អជាមួយសណ្ឋាគារ និងភោជនីយដ្ឋានដើម្បីទទួលបានតម្លៃសមរម្យ។ ការច្នៃប្រឌិតយុទ្ធនាការផ្សព្វផ្សាយតាមរដូវកាលជួយឱ្យក្រុមហ៊ុនមានសកម្មភាពលក់ពេញមួយឆ្នាំដោយមិនបង្អង់។ វិស័យលក់និងទីផ្សារឌីជីថលនៅតែជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជំរុញកំណើនភ្ញៀវទេសចរមកកាន់កម្ពុជា។ ការបើកដំណើរការព្រលានយន្តហោះអន្តរជាតិថ្មីៗបានបើកទំព័រថ្មីសម្រាប់វិស័យដឹកជញ្ជូនទេសចរណ៍នៅកម្ពុជា។ តម្រូវការបុគ្គលិកផ្នែកប្រតិបត្តិការនៅព្រលានយន្តហោះមានការកើនឡើងស្របតាមចំនួនជើងហោះហើរដែលកើនឡើង។ អ្នកបើកបររថយន្តទេសចរណ៍ត្រូវមានប័ណ្ណបើកបរត្រឹមត្រូវ និងមានចំណេះដឹងផ្នែកច្បាប់ចរាចរណ៍ឱ្យបានច្បាស់លាស់។ បុគ្គលិកបម្រើការលើយន្តហោះត្រូវមានបុគ្គលិកលក្ខណៈល្អ និងសមត្ថភាពដោះស្រាយបញ្ហាបន្ទាន់បានយ៉ាងរហ័ស។ ការកែលម្អប្រព័ន្ធផ្លូវថ្នល់តភ្ជាប់ពីទីក្រុងទៅតំបន់ទេសចរណ៍ ជួយឱ្យការធ្វើដំណើរមានភាពងាយស្រួលនិងសុវត្ថិភាព។ សេវាកម្មជួលរថយន្តនិងម៉ូតូសម្រាប់ភ្ញៀវទេសចរបើកបរដោយខ្លួនឯងកំពុងមានការពេញនិយមនៅតាមខេត្តជាប់តំបន់ឆ្នេរ។ អ្នកជំនាញផ្នែកបច្ចេកទេសយន្តហោះមានតួនាទីយ៉ាងសំខាន់ក្នុងការធានាថា មធ្យោបាយធ្វើដំណើរមានសុវត្ថិភាពបំផុត។ ការរៀបចំសេវាកម្មរថយន្តក្រុងទេសចរណ៍ដែលមានផាសុកភាព ជួយឱ្យភ្ញៀវមានអារម្មណ៍រីករាយក្នុងពេលធ្វើដំណើរ។ បុគ្គលិកផ្នែកលក់សំបុត្រយន្តហោះត្រូវមានភាពរហ័សរហួនក្នុងការផ្តល់ព័ត៌មាននិងការកក់កន្លែងអង្គុយ។ ការប្រើប្រាស់រថយន្តអគ្គិសនីសម្រាប់ការដឹកជញ្ជូនក្នុងតំបន់ទេសចរណ៍ជួយកាត់បន្ថយការបំពុលបរិស្ថានក្នុងក្រុង។ អ្នកបើកបរនាវាទេសចរណ៍ត្រូវមានជំនាញច្បាស់លាស់ក្នុងការនាំភ្ញៀវទស្សនាតាមដងទន្លេនិងសមុទ្រដោយសុវត្ថិភាព។ ការរៀបចំចំណតរថយន្តនិងមធ្យោបាយដឹកជញ្ជូនសាធារណៈឱ្យមានសណ្តាប់ធ្នាប់ជួយសម្រួលដល់ការដើរកម្សាន្ត។ បុគ្គលិកផ្នែកលើកដាក់ឥវ៉ាន់នៅព្រលានយន្តហោះត្រូវមានភាពស្មោះត្រង់ និងយកចិត្តទុកដាក់លើទ្រព្យសម្បត្តិភ្ញៀវ។ ការផ្តល់សេវាកម្មដឹកជញ្ជូនពីមាត់ទ្វារផ្ទះមកកាន់ព្រលានយន្តហោះជួយបង្កើនភាពងាយស្រួលដល់អ្នកធ្វើដំណើរ។ អ្នកជំនាញផ្នែកឡូជីស្ទីកទេសចរណ៍ត្រូវចេះរៀបចំកាលវិភាគធ្វើដំណើរឱ្យមានភាពស៊ីសង្វាក់គ្នានិងមិនចំណាយពេលយូរ។ ការបណ្តុះបណ្តាលភាសាបរទេសដល់អ្នកបើកបរតាក់ស៊ីជួយឱ្យពួកគេអាចទាក់ទងជាមួយភ្ញៀវបានកាន់តែស៊ីជម្រៅ។ សេវាកម្មកក់មធ្យោបាយដឹកជញ្ជូនតាមរយៈកម្មវិធីទូរស័ព្ទ ជួយឱ្យភ្ញៀវអាចដឹងពីតម្លៃច្បាស់លាស់និងមានសុវត្ថិភាព។ ការរៀបចំរថភ្លើងទេសចរណ៍ឱ្យមានភាពទំនើបនិងស្អាត ជួយទាក់ទាញភ្ញៀវឱ្យចង់សាកល្បងបទពិសោធន៍ថ្មី។ អ្នកគ្រប់គ្រងស្ថានីយរថយន្តត្រូវធានាថា ការចេញដំណើរនិងការមកដល់មានភាពទៀងទាត់តាមពេលវេលាដែលបានកំណត់។ ការផ្តល់សេវាកម្មទឹកផឹកនិងកន្សែងត្រជាក់នៅលើរថយន្តទេសចរណ៍ជាចំណុចតូចតាចតែបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់។ បុគ្គលិកផ្នែកសន្តិសុខនៅតាមកំពង់ផែទេសចរណ៍មានតួនាទីត្រួតពិនិត្យសុវត្ថិភាពជូនភ្ញៀវមុនពេលចេញដំណើរ។ ការរៀបចំផែនទី និងព័ត៌មានធ្វើដំណើរនៅតាមស្ថានីយដឹកជញ្ជូន ជួយឱ្យភ្ញៀវមិនមានការភ័ន្តច្រឡំផ្លូវ។ អ្នកឯកទេសខាងការថែទាំរថយន្តត្រូវត្រួតពិនិត្យម៉ាស៊ីនឱ្យបានទៀងទាត់ ដើម្បីជៀសវាងការខូចខាតពាក់កណ្តាលផ្លូវ។ ការផ្តល់សេវាកម្មដឹកជញ្ជូនសម្រាប់ជនពិការ និងមនុស្សចាស់ជាផ្នែកមួយដែលបង្ហាញពីភាពរីកចម្រើននៃសង្គម។ បុគ្គលិកផ្នែកទំនាក់ទំនងនៅព្រលានយន្តហោះត្រូវមានសមត្ថភាពប្រើប្រាស់ភាសាបានច្រើនដើម្បីជួយដល់ភ្ញៀវ។ ការរៀបចំកន្លែងរង់ចាំឱ្យមានភាពធំទូលាយ និងមានខ្យល់អាកាសបរិសុទ្ធជួយឱ្យភ្ញៀវមិនមានអារម្មណ៍ធុញទ្រាន់។ អ្នកបើកបរត្រូវមានអាកប្បកិរិយារាបសារ និងចេះគោរពសិទ្ធិអ្នកដទៃនៅពេលកំពុងបើកបរលើដងផ្លូវសាធារណៈ។ ការប្រើប្រាស់ប្រព័ន្ធតាមដានយានយន្តតាមរយៈផ្កាយរណបជួយឱ្យក្រុមហ៊ុនអាចគ្រប់គ្រងសុវត្ថិភាពបានកាន់តែល្អ។ សេវាកម្មដឹកជញ្ជូនតាមឧទ្ធម្ភាគចក្រសម្រាប់ភ្ញៀវលំដាប់ខ្ពស់កំពុងចាប់ផ្តើមមានតម្រូវការនៅក្នុងវិស័យនេះ។ ការរៀបចំឱ្យមានអាវពោង និងឧបករណ៍សង្គ្រោះគ្រប់គ្រាន់នៅលើនាវាទេសចរណ៍ជាវិធានការសុវត្ថិភាពចាំបាច់បំផុត។ អ្នកជំនាញខាងការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសមានភារកិច្ចដ៏ធំធេងក្នុងការធានាសុវត្ថិភាពនៃរាល់ការហោះហើរ។ ការសាងសង់ចំណតឡានក្រុងដែលមានដំបូលត្រឹមត្រូវជួយការពារភ្ញៀវពីកម្តៅថ្ងៃនិងទឹកភ្លៀងក្នុងពេលរង់ចាំ។ ការផ្តល់ព័ត៌មានអំពីស្ថានភាពផ្លូវ និងអាកាសធាតុដល់អ្នកធ្វើដំណើរជួយឱ្យពួកគេអាចត្រៀមលក្ខណៈបានល្អ។ អ្នករៀបចំកម្មវិធីដឹកជញ្ជូនត្រូវមានភាពបត់បែនខ្ពស់ចំពោះការផ្លាស់ប្តូរពេលវេលាដែលមិនបានរំពឹងទុក។ វិស័យដឹកជញ្ជូន និងឡូជីស្ទីកទេសចរណ៍នៅតែជាកម្លាំងចលករដ៏មានឥទ្ធិពលក្នុងសេដ្ឋកិច្ចកម្ពុជានាពេលអនាគត។ ការយល់ដឹងពីក្រមសីលធម៌វិជ្ជាជីវៈ និងការយកចិត្តទុកដាក់លើគុណភាពសេវាកម្មជាគន្លឹះឆ្ពោះទៅរកភាពរីកចម្រើនយូរអង្វែង។ រដ្ឋាភិបាលនិងវិស័យឯកជនត្រូវបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យនេះ។ ការច្នៃប្រឌិតនិងការប្រើប្រាស់បច្ចេកវិទ្យាទំនើបនឹងក្លាយជាអាវុធដ៏មានអានុភាពសម្រាប់ឧស្សាហកម្មទេសចរណ៍ខ្មែរ។ ឱកាសការងារក្នុងឆ្នាំ ២០២៦ នេះកំពុងរង់ចាំអ្នកដែលមានឆន្ទៈ និងការតាំងចិត្តខ្ពស់ក្នុងការអភិវឌ្ឍសមត្ថភាពខ្លួនឯង។ ការរួមចំណែករបស់បុគ្គលិកគ្រប់រូបនៅក្នុងវិស័យទេសចរណ៍ គឺជាកម្លាំងជំរុញឱ្យសេដ្ឋកិច្ចជាតិមានភាពរឹងមាំនិងមានតុល្យភាព។ ការផ្តល់ស្នាមញញឹម និងភាពរួសរាយរាក់ទាក់ គឺជាអត្តសញ្ញាណដ៏ល្អប្រពៃរបស់ប្រជាជនខ្មែរដែលភ្ញៀវទេសចរគ្រប់រូបតែងតែចងចាំ។ ការវិនិយោគលើវិស័យទេសចរណ៍បៃតង នឹងជួយធានាថាសម្រស់ធម្មជាតិរបស់កម្ពុជានឹងនៅតែស្រស់ស្អាតសម្រាប់មនុស្សជំនាន់ក្រោយ។ កិច្ចខិតខំប្រឹងប្រែងនាពេលបច្ចុប្បន្ននឹងបង្កើតផ្លែផ្កាដ៏មហាសាលសម្រាប់សេដ្ឋកិច្ចជាតិ និងសុភមង្គលរបស់គ្រួសារនីមួយៗ។ សរុបមកវិញ ការរីកចម្រើននៃវិស័យទេសចរណ៍មិនត្រឹមតែនាំមកនូវប្រាក់ចំណូលទេ តែថែមទាំងលើកកម្ពស់មុខមាត់ជាតិលើឆាកអន្តរជាតិផងដែរ។